ដូចជាប្រហុកឆៅ ប្រហុកប្រភេទនេះអាចយកទៅចិញ្ច្រាំជាមួយនឹងស្លឹកគ្រៃ ម្ទេស ស្លឹកក្រូចសើច និងរំដេង ហើយជាមុខម្ហូបសម្រាប់ផ្ទាប់ជាមួយនឹងបន្លែស្រស់។ សម្រាប់មុខម្ហូប ប្រហុកលីងអំពិលទុំសាច់ជ្រូកចិញ្ច្រាំ គឺមានគ្រឿងផ្សំសំខាន់ៗដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស អំពិលទុំ សាច់ជ្រូកចិញ្ច្រាំ និងប្រហុក។ ប្រហុកឆៅចិញ្ច្រាំក្រសាំង គេប្រើប្រាស់គ្រឿងផ្សំដូចជា ប្រហុក ក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ជីគ្រប់មុខ ស្លឹកខ្ទឹម ស្ករស ម្សៅស៊ុប និងក្រូចឆ្មារ ហើយគេបរិភោគដោយផ្ទាប់វាជាមួយនិងបន្លែស្រស់ផ្សេងៗ។ ប្រហុកអាំង ជាប្រភេទប្រហុកដែលគេខ្ចប់នឹងស្លឹកចេក រួចអាំងវាដោយប្រើប្រាស់ភ្លើងតិចៗល្មម។ ប្រហុកចំហុយ គ្រឿងផ្សំរបស់វាមានដូចជា ប្រហុក សាច់ជ្រូកបីជាន់ ខ្ទឹមស ស៊ុតមាន់ ឬស៊ុតទា ស្ករស ម្សៅស៊ុប ស្លឹកខ្ទឹម និងម្ទេស។ ប្រហុកខ្ទិះ គឺជាមុខម្ហូបប្រហុកដែលឆាជាមួយគ្រឿងបុក សាច់ជ្រូកបីជាន់ ខ្ទិះដូង និងត្រប់ពុតលំញង ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ ប្រហុកឆៅ សំដៅលើប្រហុកដែលត្រូវបានគេយកមកបរិភោគដោយមិនបាច់ចម្អិនឡើយ គ្រាន់តែយកមកចិញ្ច្រាំ ជាមួយគ្រឿងទេស និងគ្រឿងផ្សំផ្សេងៗទៀត ដូចជាស្លឹកគ្រៃ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម និងរំដេងជាដើម។ ចំពោះទឹកប្រហុក គេនិយមបរិភោគជាមួយពោះគោ និងសាច់ជាប់ខ្លាញ់ ម្យ៉ាងវិញទៀត វាក៏ជាមុខម្ហូបមួយដែលងាយស្រួលធ្វើផងដែរ។ ចំណែកប្រហុកអាំងលើជ្រុញ គឺស្រដៀងនឹងប្រហុកអាំងដែលខ្ចប់ស្លឹកចេកដែរ គ្រាន់តែមុខម្ហូបនេះគេប្ដូរមកអាំងដោយផ្ទាល់នៅលើជ្រុញវិញ។ ដូច្នេះជារួមមកយើងឃើញថា ប្រហុកខ្មែរគឺត្រូវបានប្រើប្រាស់យ៉ាងសកម្មក្នុងការធ្វើម្ហូបរបស់ជនជាតិខ្មែរ។ នៅពេលបរិភោគប្រហុក យើងនឹងនឹកដល់ប្រភពដើម របៀបនៃការធ្វើវា ជាពិសេស រំលឹកពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ទន្លេមេគង្គ។